ចបជីក គឺជាឧបករណ៍កសិកម្មដ៏សំខាន់មួយ ដែលត្រូវបានគេប្រើប្រាស់តាំងពីបុរាណកាលមកម្ល៉េះ។ វាមានរាងជាដែកសំប៉ែត ឬកោងបន្តិច នៅខាងចុងមានមុខមុត រីឯគល់ជាមួយដងឈើ រឺមួយក៏ដងឬស្សី។ មុខងារចម្បងរបស់ចបជីក គឺសម្រាប់ ជីកដី ជីករណ្ដៅ ភ្ជួររាស់ដី និងដកស្មៅជាដើម។ ប្រជាកសិករខ្មែរយើងនៅតែពឹងផ្អែកយ៉ាងខ្លាំងលើចបជីក ក្នុងការងារ ដាំដុះ ប្រចាំថ្ងៃ ជាពិសេសនៅតាមជនបទ។ ការប្រើប្រាស់ចបជីក ទាមទារកម្លាំងកាយ និងបច្ចេកទេសបន្តិចបន្តួច ដើម្បីទទួលបានប្រសិទ្ធភាព។ ក្រៅពីការងារកសិកម្ម ចបជីកក៏អាចត្រូវបានប្រើប្រាស់ក្នុងការងារ សាងសង់ តូចៗ ឬការ ថែសួន តាមផ្ទះបានផងដែរ។ បច្ចុប្បន្ន មានចបជីកជាច្រើនប្រភេទខុសៗគ្នា ដែលផលិតចេញពីវត្ថុធាតុដើមផ្សេងៗគ្នា។ វត្ថុធាតុដើមទាំងនោះរួមមាន ដែកថែប ដែកទីប ឬដែកផ្សា។ ទោះបីជាមានការរីកចម្រើននៃគ្រឿងយន្តកសិកម្មទំនើបក៏ដោយ ចបជីកនៅតែជា ឧបករណ៍មិនអាចខ្វះបាន សម្រាប់កសិករជាច្រើន។ ចបជីក ជួយឱ្យកសិករអាចរៀបចំដីបានល្អប្រសើរជាងមុនក្នុងការដាំដុះផងដែរ។ វាជាឧបករណ៍ងាយស្រួលប្រើប្រាស់ និងមិនទាមទារការថែទាំស្មុគស្មាញច្រើននោះឡើយ។ តម្លៃចបជីកក៏មានលក្ខណៈសមរម្យ ដែលធ្វើឱ្យកសិករគ្រប់រូបអាចមានលទ្ធភាពទិញបាន។ វាជាឧបករណ៍ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានដូចគ្រឿងចក្រធំៗនោះឡើយ។ នៅតាមព្រៃភ្នំ ឬតំបន់ដែលមានដីមិនរាបស្មើ ចបជីកគឺជាជម្រើសដ៏ល្អបំផុតក្នុងការយកមកប្រើប្រាស់។ កសិករប្រើប្រាស់ចបជីកដើម្បីលើករងដំណាំ ធ្វើប្រព័ន្ធធារាសាស្រ្តតូចៗ និងជីករណ្តៅដាំកូនឈើ។ ចបជីកមានគុណភាពល្អ អាចជួយសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មបានច្រើន។ ការថែទាំចបជីកឱ្យបានត្រឹមត្រូវ ដូចជាការសម្អាត និងរក្សាទុកនៅកន្លែងស្ងួត អាចជួយឱ្យវាប្រើប្រាស់បានយូរអង្វែង និងមិនមានច្រេះ។ ការប្រើប្រាស់ចបជីកបានត្រឹមត្រូវ ជួយការពារការឈឺចាប់សាច់ដុំ ឬរងរបួសដោយយក្សថាហេតុ។ ចបជីកខ្លះត្រូវបានរចនាឡើងជាពិសេសសម្រាប់ជីកដីភក់ ឬដីដែលរឹងខ្លាំង។ វាជាឧបករណ៍មួយដែលមិនត្រឹមតែបម្រើការងារផ្នែកកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តសញ្ញាដ៏រឹងមាំនៃភាពឧស្សាហ៍ព្យាយាម ការប្តេជ្ញាចិត្តផងដែរ។ តាមរយៈចបជីក កសិករអាចដាំដុះបន្លែ ផ្លែឈើ និងដំណាំផ្សេងៗសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេបានយ៉ាងងាយស្រួល។ ជាពិសេសវាត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ជីកសងខ្ខ្ទមតូច ដើម្បីយាមដំណាំ បន្លែ ឬដើមឈើផ្លែជាដើម។ មួយក្នុងចំណោមគុណសម្បត្តិដ៏សំខាន់នៃចបជីក គឺភាពងាយស្រួលក្នុងការដឹកជញ្ជូន។ វាអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង ដោយមិនចាំបាច់មានប្រេងឥន្ធនៈ ឬអគ្គិសនីនោះទេ។ កុមារនៅតាមជនបទមួយចំនួន ក៏អាចប្រើ ចបជីកតាំងពីវ័យក្មេងផងដែរ។ នេះជាការបណ្ដុះបណ្ដាលឱ្យពួកគេស្គាល់ពីកម្លាំងពលកម្ម និងការងារកសិកម្ម។ នៅតាមសាលារៀនកសិកម្ម ចបជីកក៏ជាឧបករណ៍មូលដ្ឋានដែលសិស្សត្រូវរៀនស្គាល់ឲ្យបានច្បាស់។ ទោះបីមានគ្រឿងចក្រទំនើបក៏ដោយ ក៏ចបជីកនៅតែមានកន្លែងពិសេសក្នុងចិត្តកសិករដដែល។ ចបជីកជួយឱ្យកសិករអាចគ្រប់គ្រងដីរបស់ពួកគេបានយ៉ាងល្អិតល្អន់។ វាមិនត្រឹមតែជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការងារកសិកម្មបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយសម្រាប់ដាំដុះរបស់ប្រជាជនខ្មែរដែលមានប្រវត្តិសតាំងពីបុរាណកាល។ មុខងាររបស់វាមានលក្ខណៈសាមញ្ញ ប៉ុន្តែប្រសិទ្ធភាពរបស់វាមានសារៈសំខាន់ខ្លាំងណាស់។ ចបជីកតំណាងឱ្យភាពសាមញ្ញ ភាពរឹងមាំ និងការងារកសិកម្មដែលពឹងផ្អែកលើកម្លាំងមនុស្ស។ នៅពេលដែលកសិករជួបប្រទះជាមួយសត្វចម្លែកៗ ឬសត្វព្រៃផ្សេងៗដែលពួកគេកំពុងធ្វើការងារដោយខ្លួនឯង ចបជីកក៏ត្រូវបានប្រើជាឧបករណ៍សម្រាប់ការពារខ្លួនផងដែរ។ ជារៀងរាល់ថ្ងៃ ចបជីកនៅតែបន្តបម្រើកសិកររាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ដូចនេះ ចបជីកមិនត្រឹមតែជាឧបករណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជា និមិត្តរូបនៃកសិកម្មប្រពៃណី និងការតស៊ូរបស់កសិករខ្មែរយើងផងដែរ។